ធរណីមាត្រពិសិដ្ឋខ្មែរមិនមែនត្រឹមតែជាការរចនាដ៏សាមញ្ញប៉ុណ្ណោះទេ តែវាគឺជាប្រព័ន្ធដ៏ស្មុគស្មាញនៃរូបរាង មាត្រដ្ឋាន និងការរៀបចំលំហដែលបានឆ្លុះបញ្ចាំងពីជំនឿសាសនាដ៏ជ្រៅរបស់បុព្វបុរសខ្មែរ។ ការប្រើប្រាស់រូបរាងធរណីមាត្រដូចជាការ៉េ រង្វង់ និងបន្ទាត់បានបង្ហាញពីទស្សនៈវិស័យខ្មែរទៅលើសណ្តាប់ធ្នាប់នៃសកលលោកនិងអរូបីដ៏ជ្រៅបំផុត។ ប្រព័ន្ធនេះមានប្រភពដើមចម្បងចេញពីទេវកថាហិណ្ឌូនិងព្រះពុទ្ធសាសនាដែលបានរួមបញ្ចូលគ្នាទៅជាទស្សនៈវិជ្ជាខ្មែរតែមួយ។ ធាតុទាំងនេះមិនមែនគ្រាន់តែជាការតុបតែងសម្រាប់ភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផែនទីនៃចក្រវាឡដែលបានបង្ហាញពីសណ្តាប់ធ្នាប់នៃសកលលោកផងដែរ។ តាមរយៈធរណីមាត្រនេះ បុព្វបុរសខ្មែរបានកសាងប្រាសាទនានាដើម្បីក្លាយជាមជ្ឈមណ្ឌលនៃសកលលោកខ្នាតតូចដែលបានភ្ជាប់មនុស្សទៅនឹងព្រះ ឬនិព្វាន។ ប្រភពដើមនៃធរណីមាត្រពិសិដ្ឋខ្មែរបានចាក់ឫសយ៉ាងជ្រៅទៅក្នុងលទ្ធិហិណ្ឌូនិងព្រះពុទ្ធសាសនាដែលជាសាសនាចម្បងពីរនៃអរិយធម៌អង្គរ។ តាមលទ្ធិហិណ្ឌូ គោលគំនិតដ៏សំខាន់ដែលបានផ្តល់ឥទ្ធិពលខ្លាំងបំផុតគឺគំនិតអំពីភ្នំព្រះសុមេរុដែលជាមជ្ឈមណ្ឌលនៃចក្រវាឡនិងជាទីស្ថាននៃពួកទេវតា។ និមិត្តរូបនៃភ្នំព្រះសុមេរុនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្មប្រាសាទជាច្រើននៅកម្ពុជាដែលត្រូវបានសាងសង់ជារាងជណ្ដើរឡើងខ្ពស់ៗ។ រចនាសម្ព័ន្ធបែបនេះបានបង្ហាញពីការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំពិសិដ្ឋនោះដែលជាកន្លែងសណ្ឋិតនៅរបស់ទេវតា។ លើសពីនេះ ទេវកថាហិណ្ឌូក៏បានរៀបរាប់អំពីការកូរសមុទ្រទឹកដោះដែលបានបង្កើតបាននូវវត្ថុពិសិដ្ឋជាច្រើន រួមទាំងទឹកអមតៈផងដែរ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបង្ហាញយ៉ាងល្អិតល្អន់តាមរយៈចម្លាក់លៀនជាច្រើននៅតាមជញ្ជាំងប្រាសាទដែលបានរៀបចំជារាងបន្ទាត់វែងៗដែលបង្ហាញពីភាពរឹងមាំរបស់តួអង្គ។ ក្នុងព្រះពុទ្ធសាសនា គោលការណ៍នៃធរណីមាត្រពិសិដ្ឋត្រូវបានគេយល់ថាជាមណ្ឌល ឬផែនទីសកលលោកដែលបានបង្ហាញពីដំណើរការនៃការត្រាស់ដឹង។ ការរចនាតាមលំនាំមណ្ឌលដែលជាការរៀបចំជារាងការ៉េក្នុងរង្វង់បានជួយអ្នកកាន់សាសនាឲ្យផ្តោតអារម្មណ៍ទៅលើការធ្វើសមាធិនិងការស្វែងរកសេចក្តីស្ងប់ក្នុងចិត្ត។ ធរណីមាត្រខ្មែរបានប្រើប្រាស់គោលគំនិតនេះដើម្បីបង្កើតភាពសុខដុមរមនារវាងរាងនិងលំហដែលអាចធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ស្ងប់និងគោរពដល់កន្លែងពិសិដ្ឋនោះ។ ទាំងពីរលទ្ធិនេះបានរួមបញ្ចូលគ្នាទៅជាទស្សនៈវិស័យតែមួយដែលបានមើលឃើញប្រាសាទថាជាចក្រវាឡតូចមួយដែលត្រូវបានកសាងឡើងដើម្បីភ្ជាប់មនុស្សទៅនឹងព្រះឬនិព្វាន។ ប្រាសាទអង្គរវត្តគឺជាឧទាហរណ៍ដ៏សំខាន់និងល្អឥតខ្ចោះបំផុតដែលបានបង្ហាញពីការអនុវត្តនៃធរណីមាត្រពិសិដ្ឋខ្មែរ។ រចនាសម្ព័ន្ធទាំងមូលនៃប្រាសាទនេះបានតំណាងឲ្យសកលលោកហិណ្ឌូ និងពុទ្ធសាសនាទាំងស្រុង។ ប៉មប្រាសាទកណ្តាលដ៏ខ្ពស់បានតំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាលំនៅដ្ឋានរបស់ព្រះវិស្ណុដែលជាព្រះចម្បងដែលប្រាសាទនេះបានថ្វាយជូន។ ថែវប្រាសាទដ៏វែងអន្លាយជុំវិញដែលត្រូវបានសាងសង់ជារាងការ៉េ ត្រូវបានតំណាងឲ្យជួរភ្នំដែលបានព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ រីឯគូទឹកដ៏ធំដែលព័ទ្ធជុំវិញប្រាសាទបានតំណាងឲ្យមហាសាគរដែលបានព័ទ្ធជុំវិញភ្នំនិងជួរភ្នំនោះ។ ការរចនានៃប្រាសាទបានប្រើប្រាស់ការរៀបចំស៊ីមេទ្រីយ៉ាងល្អឥតខ្ចោះដែលបានបង្ហាញពីតុល្យភាពដ៏ល្អនៃសកលលោក។ គ្រប់ចម្ងាយ គ្រប់មុំ និងគ្រប់បន្ទាត់ត្រូវបានគណនាយ៉ាងសុក្រិតបំផុតដែលបានឆ្លុះបញ្ចាំងពីចំណេះដឹងខ្ពស់របស់ខ្មែរទៅលើធរណីមាត្រនិងតារាសាស្ត្រ។ ទិសដៅដែលប្រាសាទបែរមុខទៅទិសខាងលិចក៏មានសារៈសំខាន់ដែរ ព្រោះវាបានផ្សារភ្ជាប់ទៅនឹងការថ្វាយបង្គំព្រះវិស្ណុដែលជាអាទិទេពនៃទិសខាងលិច។ លើសពីនេះ ចម្លាក់លៀនរាប់មិនអស់នៅលើជញ្ជាំងប្រាសាទបានរៀបរាប់អំពីទេវកថាហិណ្ឌូដែលបានបង្ហាញយ៉ាងច្បាស់អំពីប្រភពដើមនៃសកលលោកនិងដំណើររឿងរបស់តួអង្គសំខាន់ៗ។ ចម្លាក់ទាំងនេះមិនត្រឹមតែជាកិច្ចតុបតែងទេ ប៉ុន្តែក៏ជាសៀវភៅស្ថាបត្យកម្មដែលបានរៀបរាប់អំពីជំនឿសាសនានិងសកលវិទ្យារបស់ខ្មែរផងដែរ។ តាមរយៈការសិក្សាទៅលើស្ថាបត្យកម្មប្រាសាទអង្គរវត្ត យើងអាចយល់បានកាន់តែច្បាស់អំពីការបញ្ចូលគ្នានៃសិល្បៈនិងជំនឿសាសនា។ ភាពល្អិតល្អន់នៃរចនាសម្ព័ន្ធប្រាសាទបានបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅរបស់ខ្មែរចំពោះព្រះនិងសណ្តាប់ធ្នាប់ធម្មជាតិ។ វាគឺជាការតំណាងដ៏រស់រវើកនៃជំនឿដែលថាស្ថានសួគ៌អាចត្រូវបាននាំមកលើផែនដីតាមរយៈសិល្បៈនិងវិទ្យាសាស្ត្រ។ ការសាងសង់ប្រាសាទតម្រូវឲ្យមានការរួមបញ្ចូលគ្នារវាងវិស្វករ ស្ថាបត្យករ និងអ្នកប្រាជ្ញសាសនា។ ប្រាសាទអង្គរវត្តក៏បានប្រើប្រាស់គោលការណ៍នៃយន្តរូបដែលជាការរៀបចំលំហទៅតាមទិសដៅនិងទីតាំងនៃវត្ថុពិសិដ្ឋ។ ជាឧទាហរណ៍ ទីតាំងនៃប៉មកណ្តាលគឺតំណាងឲ្យមជ្ឈមណ្ឌលនៃចក្រវាឡ ដែលជាចំណុចកណ្តាលនៃកម្លាំងដ៏ខ្លាំងក្លា។ ជួរថែវដែលព័ទ្ធជុំវិញបានបង្កើតជាព្រំដែនដ៏ពិសិដ្ឋដែលបានការពារទីស្ថានខាងក្នុង។ ស្រះទឹកនៅជុំវិញមិនត្រឹមតែជាការការពារទេ ប៉ុន្តែក៏ជាធាតុនៃការបន្សុទ្ធដែលបានរំឭកដល់មហាសមុទ្រពិសិដ្ឋផងដែរ។ ចម្លាក់អប្សរានិងទេវតាផ្សេងៗទៀតក៏បានបង្ហាញពីការរួមបញ្ចូលគ្នារវាងទេវតានិងមនុស្សលោក។ ជញ្ជាំងទាំងបួននៃប្រាសាទបានតំណាងឲ្យទិសទាំងបួនរបស់សកលលោកដែលបានផ្សារភ្ជាប់ទៅនឹងការគោរពធម្មជាតិនិងសកលវិទ្យា។ ការរចនាតាមលំនាំផ្កាឈូកនៅលើប៉មកណ្តាលបានបង្ហាញពីនិមិត្តរូបនៃភាពបរិសុទ្ធនិងការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា។ ការប្រើប្រាស់ថ្មភក់ដែលបានឆ្លាក់យ៉ាងល្អិតល្អន់បានបង្ហាញពីភាពអត់ធ្មត់និងជំនាញរបស់ជាងចម្លាក់ខ្មែរ។ ការរៀបចំនូវថែវជាលំដាប់លំដោយក៏បានបង្ហាញពីដំណាក់កាលនៃការធ្វើដំណើរទៅកាន់សេចក្តីបរិសុទ្ធខាងវិញ្ញាណ។ ទ្វារចេញចូលនីមួយៗក៏មានអត្ថន័យជ្រាលជ្រៅដែលបានបង្ហាញពីដំណើរឆ្លងកាត់ពីលោកីយ៍ទៅកាន់លោកខាងក្នុង។ ប្រាសាទអង្គរវត្តគឺជាគំរូនៃប្រាសាទដែលបានតំណាងឲ្យនិមិត្តរូបនៃភ្នំព្រះសុមេរុ។ ដូច្នេះ ធរណីមាត្រពិសិដ្ឋខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបកស្រាយជំនឿសាសនាទាំងពីរនេះតាមរយៈស្ថាបត្យកម្ម។ វាបានធ្វើឲ្យប្រាសាទមិនត្រឹមតែជាសំណង់ថ្មទេ ប៉ុន្តែក៏ជាបណ្ណាល័យដ៏រស់រវើកនៃជំនឿនិងទេវកថាផងដែរ។ ការសិក្សាទៅលើទិដ្ឋភាពនេះបានជួយយើងឲ្យយល់កាន់តែច្បាស់អំពីភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃមរតកវប្បធម៌ដ៏សម្បូរបែបដែលយើងបានទទួលរហូតដល់សព្វថ្ងៃ។